ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានកកើតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីភាពស្មុគស្មាញនៃបញ្ហាផ្ទៃក្នុង ក៏ដូចជាសម្ពាធពីខាងក្រៅយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។ របបថ្មីនេះបានលេចចេញជារូបរាងឡើង ក្នុងបំណងដ៏ថ្លៃថ្លាដើម្បីស្ដារប្រទេសជាតិឡើងវិញ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងបានបញ្ចប់ទៅយ៉ាងឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រឈមមុខនឹងឧបសគ្គដ៏ធំធេង និងស្មុគស្មាញភ្លាមៗ។ វាគឺបន្ទាប់ពីការបង្កើតឡើង ដែលបានធ្វើឱ្យដំណើរការកសាងប្រទេសជាតិឡើងវិញជួបការលំបាកយ៉ាងខ្លាំងក្លា និងអូសបន្លាយពេលយូរអង្វែង។ បញ្ហាប្រឈមដ៏ធំបំផុតមួយ ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានជួបប្រទះគឺការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដែលភាគច្រើនបានចាត់ទុក PRK ជារដ្ឋាភិបាលអាយ៉ងរបស់វៀតណាម។ រដ្ឋាភិបាលជាច្រើន ជាពិសេសប្រទេសលោកខាងលិច និងបណ្ដាប្រទេសជាសមាជិកអាស៊ាន បានបដិសេធយ៉ាងដាច់អហង្ការមិនទទួលស្គាល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបភ្នំពេញនោះទេ។ មូលហេតុគឺដោយសារតែរដ្ឋាភិបាលនេះបានឡើងកាន់អំណាចតាមរយៈការឈ្លានពានរបស់កងទ័ពវៀតណាម។ ភាពឯកោផ្នែកការទូតដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យប្រទេសកម្ពុជាដែលទើបតែងើបពីសង្គ្រាម មិនអាចទទួលបានជំនួយអភិវឌ្ឍន៍ពីអង្គការអន្តរជាតិធំៗ និងប្រទេសមហាអំណាចសេដ្ឋកិច្ចនានាបានឡើយ។ អាសនៈរបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ក៏នៅតែត្រូវបានកាន់កាប់ដោយតំណាងនៃរដ្ឋាភិបាលចម្រុះត្រីភាគី ដែលមានខ្មែរក្រហមជាសមាជិកសំខាន់មួយផងដែរ។ ស្ថានភាពនេះបានបង្កឱ្យជួបការលំបាកយ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងការស្វែងរកការគាំទ្រសម្រាប់ស្ថិរភាពផ្ទៃក្នុង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ ទោះបីជាមានការគាំទ្រពីប្រទេសមួយចំនួនដូចជាសហភាពសូវៀត និងបណ្ដាប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតក៏ដោយ ក៏ជំនួយទាំងនោះមិនអាចទូទាត់សងនូវផលប៉ះពាល់នៃការឯកោពីពិភពលោកបានឡើយ។ នេះបានធ្វើឱ្យធនធានរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា មានភាពខ្វះខាតជាខ្លាំងក្នុងការស្ដារប្រទេសឡើងវិញ។ នៅក្នុងប្រទេសផ្ទាល់ ការកកើតឡើងនៃចលនាបះបោរប្រដាប់អាវុធ បានក្លាយជាកត្តាដ៏ធំមួយដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ក្រុមប្រដាប់អាវុធទាំងនេះ ត្រូវបានបង្កើតឡើងដោយមានគោលបំណងរួមគ្នាគឺផ្ដួលរំលំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ពួកគេបានចាត់ទុករបបនេះថាមិនស្របច្បាប់ ក៏ដូចជាទាមទារឱ្យកងទ័ពវៀតណាមដកចេញពីទឹកដីកម្ពុជាផងដែរ។ នេះបាននាំឱ្យផ្ទុះសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃមួយ ដែលបានធ្វើឱ្យប្រជាជនរងទុក្ខវេទនាថែមមួយកម្រិតទៀត បន្ទាប់ពីពួកគេទើបតែរួចផុតពីរបបខ្មែរក្រហម។ ការប្រយុទ្ធគ្នានេះបានបន្តអូសបន្លាយអស់ជាច្រើនឆ្នាំ ដោយធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងអស្ថិរភាពកាន់តែខ្លាំង។ ក្រុមបះបោរសំខាន់ៗចំនួនបីបានលេចធ្លោឡើង ដែលនីមួយៗមានមនោគមវិជ្ជា យុទ្ធសាស្ត្រ និងគោលបំណងរៀងៗខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលភ្នំពេញ។ ក្រុមទាំងនោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ដំណើរនៃជម្លោះ។ ទីមួយ គឺក្រុមខ្មែរក្រហម ដែលជាសំណល់នៃរបបកម្ពុជាប្រជាធិបតេយ្យដ៏ឃោរឃៅ។ ពួកគេត្រូវបានបណ្ដេញចេញពីអំណាចដោយកងទ័ពវៀតណាម ហើយត្រូវបានគេស្អប់ខ្ពើមយ៉ាងខ្លាំងដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក៏ដោយ។ ក៏ពួកគេនៅតែរក្សាកម្លាំងយោធាដ៏រឹងមាំមួយនៅតាមបណ្ដោយព្រំដែនថៃ។ កងកម្លាំងខ្មែរក្រហមបានបន្តធ្វើសង្គ្រាមទ័ពព្រៃយ៉ាងសកម្ម ប្រយុទ្ធប្រឆាំងទាំងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលទើបនឹងបង្កើតឡើង ហើយនិងកងទ័ពវៀតណាមដែលឈរជើងក្នុងប្រទេសកម្ពុជា។ ក្រុមនេះទទួលបានការគាំទ្រយ៉ាងសម្បើមពីសាធារណរដ្ឋប្រជាមានិតចិន ទាំងផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយ។ ប្រទេសចិនមានគោលបំណងចង់ទប់ស្កាត់ឥទ្ធិពលវៀតណាមនៅក្នុងតំបន់ និងបង្កើនសម្ពាធលើទីក្រុងហាណូយ។ សហរដ្ឋអាមេរិក និងប្រទេសថៃក៏បានផ្ដល់ជំនួយមួយចំនួនដល់ខ្មែរក្រហម និងក្រុមប្រឆាំងដទៃទៀត។ ធ្វើដើម្បីកុំឱ្យរបបគាំទ្រវៀតណាមមានស្ថិរភាពពិតប្រាកដ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃមនោគមវិជ្ជាសង្គមនិយម។ ជំរុំជនភៀសខ្លួនជាច្រើនដែលត្រូវបានបង្កើតឡើងនៅតាមព្រំដែនថៃ បានក្លាយជាមូលដ្ឋានទ័ព និងកន្លែងផ្គត់ផ្គង់ដ៏សំខាន់សម្រាប់សកម្មភាពយោធារបស់ខ្មែរក្រហម។ ការបន្តសកម្មភាពរបស់ខ្មែរក្រហមបានធ្វើឱ្យការគំរាមកំហែងដល់សន្តិសុខជាតិមានលក្ខណៈធ្ងន់ធ្ងរ។ ទីពីរ គឺរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានដឹកនាំដោយលោក សឺន សាន អតីតនាយករដ្ឋមន្ត្រីដ៏លេចធ្លោមួយរូបរបស់កម្ពុជា។ ចលនានេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយមានគោលការណ៍ប្រឆាំងដាច់ខាតទាំងរបបខ្មែរក្រហមដែលបានបោះបង់ចោល និងការឈ្លានពានរបស់វៀតណាម ដែលពួកគេចាត់ទុកថាជាការរំលោភបំពានអធិបតេយ្យភាព។ រណសិរ្សរំដោះជាតិប្រជាជនខ្មែបានព្យាយាមកសាងកងទ័ពដែលមានលក្ខណៈប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន ដែលនេះជាការខុសប្លែកពីខ្មែរក្រហមយ៉ាងខ្លាំង។ វាជាក្រុមប្រឆាំងមួយដែលមានមូលដ្ឋាននៅតាមព្រំដែនថៃ បានទទួលការគាំទ្រពីលោកខាងលិច ដែលមិនចង់ឃើញខ្មែរក្រហម ឬរដ្ឋាភិបាលគាំទ្រវៀតណាមគ្រប់គ្រងប្រទេសឡើយ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ប្រឈមបញ្ហាផ្ទៃក្នុងមួយចំនួនដូចជាការខ្វះខាតធនធាន ការបែកបាក់គ្នាជាញឹកញាប់រវាងមេដឹកនាំ និងការលំបាកក្នុងការគ្រប់គ្រងកម្លាំង។ ក៏ប៉ុន្តែពួកគេនៅតែជាកម្លាំងមួយដ៏សំខាន់ដែលបន្តប្រយុទ្ធប្រឆាំងនឹង សាធារណរដ្ឋប្រជាមានិតកម្ពុជា។ ពួកគេបានព្យាយាមទាក់ទាញការគាំទ្រអន្តរជាតិតាមរយៈគោលការណ៍ប្រជាធិបតេយ្យរបស់ពួកគេ។ រីឯទីបី គឺកងទ័ពជាតិសីហនុនិយម ដែលជាកងកម្លាំងយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះប្រមុខរដ្ឋកម្ពុជា។ ចលនានេះបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៨១ ដោយមានបំណងចង់ស្ដារឯករាជ្យភាព និងអធិបតេយ្យភាពពេញលេញរបស់កម្ពុជាពីការត្រួតត្រារបស់បរទេស។ ពួកគេប្រឆាំងដាច់ខាតចំពោះរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយសម្ដេចបានចាត់ទុករបបនេះថាជារបបអាយ៉ងវៀតណាមដែលត្រូវបានបង្កើតឡើងដោយការឈ្លានពាន។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរបានដើរតួនាទីជាកម្លាំងកណ្តាល ដោយមានការគាំទ្រពីអន្តរជាតិមួយចំនួន។ ពួកគេបានព្យាយាមទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលចង់បានសន្តិភាព ស្ថិរភាព និងឯករាជ្យភាពពិតប្រាកដ។ នេះដោយសារព្រះកិត្តិនាមខ្ពង់ខ្ពស់របស់ព្រះអង្គជាអតីតព្រះប្រមុខរដ្ឋ និងជាមេដឹកនាំដែលធ្លាប់បាននាំមកនូវយុគសម័យមាសនៃប្រទេសជាតិ។ ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាយាមស្វែងរកដំណោះស្រាយនយោបាយតាមរយៈកិច្ចចរចាជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។ ការរួបរួមគ្នារបស់ក្រុមប្រឆាំងទាំងបី គឺខ្មែរក្រហម កងទ័ពជាតិសីហនុនិយម និង រណសិរ្សរំដោះជាតិប្រជាជនខ្មែរ បានឈានទៅដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីមួយ។ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅខែមិថុនា ឆ្នាំ១៩៨២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មានមូលដ្ឋាននៅតាមព្រំដែនថៃ ហើយបានទទួលអាសនៈជាផ្លូវការរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ដែលអាសនៈនេះត្រូវបានកាន់កាប់រហូតដល់ឆ្នាំ១៩៩៣។ នេះជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ពីការមិនទទួលស្គាល់ពីអន្តរជាតិចំពោះ សាធារណរដ្ឋប្រជាមានិតកម្ពុជាដែលបានធ្វើឱ្យរបបភ្នំពេញកាន់តែឯកោខ្លាំងឡើង និងជួបការលំបាកផ្នែកការទូត។ ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានពង្រឹងទាំងកម្លាំងនយោបាយ និងកម្លាំងយោធារបស់ក្រុមប្រឆាំងយ៉ាងខ្លាំងក្លា។ នេះអនុញ្ញាតឱ្យពួកគេទទួលបានជំនួយបន្ថែមពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសដែលប្រឆាំងនឹងវត្តមានវៀតណាមក្នុងកម្ពុជា និងបង្កើនសម្ពាធលើទីក្រុងហាណូយ និងភ្នំពេញ។ ក្រុមនេះមានភាពខុសគ្នាខាងមនោគមវិជ្ជា និងគោលបំណងផ្ទៃក្នុង។ ប៉ុន្តែ គេបានរួបរួមគ្នាដោយមានគោលដៅរួមតែមួយគត់ គឺបណ្ដេញកងទ័ពវៀតណាមចេញពីកម្ពុជា និងផ្ដួលរំលំសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្រុមប្រដាប់អាវុធទាំងនេះបានបន្តសកម្មភាពយោធាយ៉ាងសកម្មនៅតាមព្រំដែន និងនៅតំបន់មួយចំនួននៃផ្ទៃក្នុងប្រទេស។ ការប្រយុទ្ធគ្នាបែបសង្គ្រាមទ័ពព្រៃនេះបានធ្វើឱ្យប្រទេសជាតិមិនអាចងើបមុខរួចពីភាពវឹកវរ។ ការបះបោរទាំងនេះមិនត្រឹមតែជាការប្រយុទ្ធយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសង្គ្រាមនយោបាយដ៏ស្មុគស្មាញមួយ ដែលមានការជ្រៀតជ្រែកយ៉ាងខ្លាំងពីប្រទេសមហាអំណាចធំៗ និងប្រទេសក្នុងតំបន់ផងដែរ។ ការប្រយុទ្ធគ្នានេះបានបង្កឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនរាប់សែននាក់ ដើម្បីគេចពីសង្គ្រាម និងការគំរាមកំហែង។ សង្គ្រាមនេះក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗរបស់ប្រទេស និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ចុះបន្ថែមទៀត។ ចំណែកឯបញ្ហា "សង្គ្រាមជាមួយវៀតណាម" វិញ មិនមែនជាសង្គ្រាមផ្ទាល់រវាងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងវៀតណាមនោះទេ។ ប៉ុន្តែវាសំដៅលើវត្តមានកងទ័ពវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជា។ កងទ័ពវៀតណាមបានចូលមកកម្ពុជាដំបូងដើម្បីផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ បន្ទាប់មកពួកគេបានបន្តឈរជើងដើម្បីការពារ និងគាំទ្រសាធារណរដ្ឋប្រជាមានិតកម្ពុជា ក៏ដូចជាប្រយុទ្ធប្រឆាំងក្រុមបះបោរផ្សេងៗ ពិសេសគឺខ្មែរក្រហម។ វត្តមានយោធាវៀតណាមប៉ាន់ស្មានពី ១៥០.០០០ ទៅ ២០០.០០០ នាក់ បានក្លាយជាបន្ទុកធ្ងន់ធ្ងរណាស់សម្រាប់ សាធារណរដ្ឋប្រជាមានិតកម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ វត្តមាននេះបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដែលបានចាត់ទុកវាជាការឈ្លានពាន និងកាន់កាប់ប្រទេសមួយ។ គោលបំណងសំខាន់នៃប្រតិបត្តិការទាំងនេះគឺបោសសម្អាតមូលដ្ឋានទ័ពក្រុមប្រឆាំងនៅតាមព្រំដែនថៃ ដែលជាមូលដ្ឋានទ័ពសំខាន់របស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ។ ប្រតិបត្តិការទាំងនេះបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាខ្លាំង និងបង្កើនភាពតានតឹងនៅតាមព្រំដែន ដែលជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ផ្ទះសម្បែងជាច្រើនខ្នងត្រូវបំផ្លាញ ហើយវាលស្រែដ៏ធំធេងត្រូវបោះបង់ចោលដោយសារតែការប្រយុទ្ធគ្នា។ ថ្វីត្បិតវៀតណាមអះអាងថា វត្តមានរបស់ខ្លួនគឺដើម្បីជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ក៏ដោយ។ ក៏ប៉ុន្តែការបន្តឈរជើងរបស់ពួកគេបានក្លាយជាកត្តាចម្បងមួយដែលបានពន្យារពេលដំណោះស្រាយនយោបាយ និងធ្វើឱ្យសង្គ្រាមស៊ីវិលបន្តអូសបន្លាយ។ ក្រៅពីប្រតិបត្តិការយោធា វៀតណាមក៏បានដាក់ចេញនូវគម្រោងមួយឈ្មោះ "ផែនការ ក5" ដែលជាគម្រោងសាងសង់របាំងការពារដ៏ធំនៅតាមព្រំដែនថៃ។ គម្រោងនេះបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំពីប្រជាជនកម្ពុជា ដែលបង្កការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងបានធ្វើឱ្យប្រជាជនរងទុក្ខវេទនាថែមមួយកម្រិតទៀតដោយសារការធ្វើការលំបាក។ ការខ្វះខាតស្បៀងអាហារ និងការរីករាលដាលនៃជំងឺក៏ជាបញ្ហាប្រឈមដ៏ធំផងដែរ។ សម្ពាធពីសហគមន៍អន្តរជាតិយ៉ាងខ្លាំងក្លា រួមផ្សំជាមួយបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់វៀតណាម ដោយសារតែពួកគេបានទទួលរងទណ្ឌកម្មពីលោកខាងលិច និងសហរដ្ឋអាមេរិក។ ទាំងអស់នេះបានបង្ខំឱ្យវៀតណាមពិចារណាដកកងទ័ពចេញពីកម្ពុជាបន្តិចម្តងៗ។ ដំណើរការដកទ័ពនេះបានចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ហើយការដកទ័ពត្រូវបានបញ្ចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ១៩៨៩។ នេះជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ដំណើរការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីនៅក្នុងប្រទេសកម្ពុជា។ វាបានបើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានសម្រេចនៅឆ្នាំ១៩៩១។ ការដកទ័ពវៀតណាមក៏បានផ្លាស់ប្តូរផែនទីនយោបាយយោធាទាំងស្រុងនៅក្នុងតំបន់ផងដែរ។ នេះតម្រូវឱ្យភាគីជម្លោះខ្មែរត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដោយគ្មានការជ្រៀតជ្រែកពីកងទ័ពបរទេសធំទៀតឡើយ។ សរុបសេចក្ដីមក ការលេចឡើងនៃបញ្ហាក្នុងសម័យ PRK គឺជាលទ្ធផលនៃភាពស្មុគស្មាញផ្នែកនយោបាយ ការជ្រៀតជ្រែកពីបរទេស ការមិនទទួលស្គាល់ពីអន្តរជាតិ និងការបន្តកើតមានចលនាបះបោរយ៉ាងសកម្ម។ វត្តមានកងទ័ពវៀតណាមគឺជាកត្តាចម្រូងចម្រាសមួយ ដែលបានពន្យារពេលដំណោះស្រាយនយោបាយ និងធ្វើឱ្យសង្គ្រាមនៅតែកើតមាន ទោះបីជាមានការផ្លាស់ប្តូររបបដឹកនាំក៏ដោយ។ នេះជាមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់មួយ ដែលបានបង្ហាញយ៉ាងច្បាស់ពីផលវិបាកដ៏ធ្ងន់ធ្ងរ។